នៅក្នុងសម័យ សង្គមរាស្រ្តនិយម (ឆ្នាំ ១៩៥៣-១៩៧០) ក្រោមការដឹកនាំរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ វិស័យអប់រំនៅកម្ពុជាបានជួបការរីកចម្រើនយ៉ាងខ្លាំង។ នេះគឺជាសម័យកាលមាសនៃការអប់រំ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សសម្រាប់ប្រទេសជាតិ។ ព្រះអង្គបានយល់ច្បាស់ពីសារៈសំខាន់នៃការអប់រំក្នុងការអភិវឌ្ឍប្រទេស និងបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីលើកកម្ពស់វិស័យនេះ។ រាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានចាត់ទុកការអប់រំជាអាទិភាពមួយ។ ថវិកាជាតិយ៉ាងច្រើនត្រូវបានបែងចែកសម្រាប់វិស័យអប់រំនេះ។ សាលារៀន ត្រូវបានសាងសង់ឡើងយ៉ាងច្រើនកុះករនៅទូទាំងប្រទេស ទាំងនៅទីក្រុង និងជនបទ។ ចាប់ពីសាលាបឋមសិក្សា រហូតដល់ឧត្ដមសិក្សា សុទ្ធតែទទួលបានការយកចិត្តទុកដាក់។ ការបង្រៀនត្រូវបានធ្វើឡើងជាភាសាខ្មែរជាចម្បង ដែលជាការលើកស្ទួយអត្តសញ្ញាណជាតិបន្ទាប់ពីការបញ្ចប់សម័យអាណានិគម។ ជាពិសេស ចំនួនសិស្ស-និស្សិត បានកើនឡើងយ៉ាងគំហុក។ ទាំងនេះឆ្លុះបញ្ចាំងពីការបើកទូលាយឱកាសសិក្សាដល់ប្រជាជនទូទៅ។ ការអប់រំបានក្លាយជាកត្តាដ៏សំខាន់មួយសម្រាប់ប្រជាជនក្រីក្រដើម្បីផ្លាស់ប្ដូរជីវភាពរស់នៅ។ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាល គ្រូបង្រៀន ឱ្យមានសមត្ថភាព និងគុណភាព។ សាលាគរុកោសល្យជាច្រើនត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការគ្រូបង្រៀន។ នៅក្នុងសម័យសង្គមរាស្រ្តនិយម សាលាឧត្ដមសិក្សាជាច្រើនត្រូវបានបង្កើតឡើង ដែលជាសមិទ្ធផលដ៏ធំធេងមួយ។ ឧទាហរណ៍ដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានមហាវិទ្យាល័យជាច្រើនដូចជា មហាវិទ្យាល័យនីតិសាស្ត្រ វិទ្យាសាស្ត្រ ពាណិជ្ជសាស្រ្ត និងគរុកោសល្យ។ ក្រៅពីនេះ ក៏មានសាកលវិទ្យាល័យ និងវិទ្យាស្ថានបច្ចេកទេសផ្សេងទៀតផងដែរ ដូចជា សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នេះបានផ្តល់ឱកាសឱ្យនិស្សិតខ្មែរអាចបន្តការសិក្សាខ្ពស់នៅក្នុងប្រទេសខ្លួនឯង ដោយមិនចាំបាច់ទៅសិក្សានៅបរទេសទាំងអស់។ កម្មវិធីសិក្សាត្រូវបានកែសម្រួលឱ្យស៊ីទៅនឹងតម្រូវការរបស់ប្រទេស។ ក្រៅពីចំណេះដឹងទូទៅ ក៏មានការបង្រៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផងដែរ។ គោលដៅគឺដើម្បីផលិតធនធានមនុស្សដែលមានជំនាញច្បាស់លាស់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍជាតិ។ ការអប់រំភាសាបរទេស ជាពិសេសភាសាបារាំង ក៏នៅតែត្រូវបានបន្តបង្រៀនផងដែរ។ ទោះបីជាមានការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ក៏ដោយ ក៏វិស័យអប់រំក្នុងសម័យនោះនៅតែមានបញ្ហាប្រឈមខ្លះៗ។ ទីមួយគឺ គុណភាពអប់រំរវាងទីក្រុង និងជនបទនៅតែមានគម្លាត។ ការអប់រំនៅតាមតំបន់ដាច់ស្រយាលនៅមានកម្រិតទាបបើធៀបនឹងទីក្រុង។ និស្សិតដែលបញ្ចប់ការសិក្សាខ្ពស់មួយចំនួនក៏នៅតែពិបាកក្នុងការស្វែងរកការងារដែលស៊ីនឹងជំនាញរបស់ខ្លួន។ សរុបមក វិស័យអប់រំក្នុងសម័យសង្គមរាស្រ្តនិយមពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេស។ វាបានផ្តល់ឱកាសដល់ប្រជាជនខ្មែរជាច្រើនឱ្យទទួលបានការអប់រំ និងបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិនាពេលនោះ។ ការរីកចម្រើននេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់សង្គមកម្ពុជាមុនពេលការធ្លាក់ចុះទៅក្នុងភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។